កម្ពុជាមិនត្រឹមតែល្បីល្បាញដោយសារប្រាសាទអង្គរវត្តនោះទេ ប៉ុន្តែក៏មានសម្បត្តិធម្មជាតិជាច្រើនទៀតដែលកំពុងរង់ចាំអ្នកទៅលេងកំសាន្ត និងសិក្សាស្វែងយល់ផងដែរ។ ក្នុងចំណោមនោះ កោះរ៉ុង និងកោះរ៉ុងសន្លឹម ដែលជាកោះដ៏ស្រស់ស្អាតជាងកោះដទៃទៀតនៅក្នុងប្រទេសកម្ពុជា។ វាស្ថិតនៅឆ្នេរខេត្តព្រះសីហនុ ត្រូវបានគេចាត់ទុកថាជា ឋានសួគ៌លាក់កំបាំងមួយរបស់កម្ពុជា ដែលទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិរាប់ពាន់នាក់មកកំសាន្តជារៀងរាល់ឆ្នាំ។ កោះទាំងពីរនេះផ្តល់ជូននូវបទពិសោធន៍ប្លែកៗគ្នាទៅតាមចំណង់ចំណូលចិត្តរបស់ភ្ញៀវម្នាក់ៗ ដែលធានាថាអ្នកនឹងទទួលបាននូវដំណើរកម្សាន្តដែលមិនអាចបំភ្លេចបាន។ កោះរ៉ុង គឺជាកោះដ៏ធំជាងគេបង្អស់របស់កម្ពុជា ដែលមានភាពអ៊ូអរ រស់រវើក និងផ្តល់ជូននូវសកម្មភាពកម្សាន្តជាច្រើនប្រភេទ ចាប់ពីការលំហែរកាយ រហូតដល់ការផ្សងព្រេង។ ឆ្នេរខ្សាច់សក្បុស ទឹកសមុទ្រថ្លាឆ្វេង និងធម្មជាតិបៃតងស្រងាត់ បង្កើតបានជាទេសភាពដ៏អស្ចារ្យដែលពិបាកនឹងឃើញមាននៅកន្លែងផ្សេង។ កោះរ៉ុងមានឆ្នេរខ្សាច់ជាច្រើន ដែលកោះនីមួយៗមានភាពទាក់ទាញរបស់រៀងៗខ្លួន។ ឆ្នេរកោះរ៉ុង គឺជាឆ្នេរដ៏វែង និងមានប្រជាប្រិយភាពបំផុត ដែលសម្បូរទៅដោយរីសត បារ រួមទាំងភោជនីយដ្ឋាន។ វាជាកន្លែងដ៏ល្អសម្រាប់អ្នកដែលចូលចិត្តភាពអ៊ូអរ និងងាយស្រួលក្នុងការស្វែងរកសេវាកម្មនានា។ ឆ្នេរសាឡុង ត្រូវបានគេស្គាល់ថាជាឆ្នេរដ៏ស្ងប់ស្ងាត់ និងមានភាពឯកជន ដែលស័ក្តិសមសម្រាប់គូស្នេហ៍ ឬអ្នកដែលចង់សម្រាកលំហែឆ្ងាយពីទីប្រជុំជន។ ឆ្នេរនេះមានខ្សាច់សល្អិតដូចម្សៅ និងទឹកសមុទ្ររាក់ៗដែលអាចឲ្យអ្នកលេងទឹកបានដោយសុវត្ថិភាព ជាពិសេសល្អសម្រាប់ក្មេងៗ។ ឆ្នេរកោះទុយ គឺជាមជ្ឈមណ្ឌលនៃជីវិតរាត្រី និងជាកន្លែងដែលអ្នកអាចរកឃើញកន្លែងស្នាក់នៅតម្លៃសមរម្យផងដែរ។ ឆ្នេរនេះមានភាពរស់រវើកទាំងថ្ងៃទាំងយប់ ជាមួយនឹងសកម្មភាពផ្សេងៗជាច្រើន។ ចំណែកឯ ឆ្នេរឡងសិតវិញ គឺជាឆ្នេរដ៏ល្បីល្បាញមួយទៀតដែលមានខ្សាច់សក្បុសវែងអន្លាយ និងទឹកសមុទ្រពណ៌ខៀវថ្លាឆ្វេង។ វាជាកន្លែងដ៏ល្អឥតខ្ចោះសម្រាប់អ្នកដែលចង់រីករាយជាមួយភាពស្ងប់ស្ងាត់ និងទស្សនាថ្ងៃលិចដ៏ស្រស់ស្អាត។ ឆ្នេរនីមួយៗផ្តល់ជូននូវទិដ្ឋភាព និងបរិយាកាសប្លែកៗគ្នា ដែលអ្នកអាចជ្រើសរើសទៅលេងតាមចំណង់ចំណូលចិត្តផ្ទាល់ខ្លួន។ ភាពសម្បូរបែបនៃឆ្នេរខ្សាច់នៅលើកោះរ៉ុង អាចធ្វើឲ្យមនុស្សគ្រប់គ្នាចង់ចំណាយពេលស្នាក់នៅរយៈពេលយូរដើម្បីស្វែងយល់។ នៅលើកោះរ៉ុង មិនធ្វើឲ្យអ្នកមានអារម្មណ៍ថាធុញទ្រាន់ឡើយ ដោយសារមានសកម្មភាពកម្សាន្តជាច្រើនដែលអ្នកអាចចូលរួមបានតាមចិត្ត។ ការហែលទឹក នៅតាមឆ្នេរខ្សាច់ដ៏ស្រស់ស្អាតគឺជាសកម្មភាពដ៏ពេញនិយមបំផុតមួយ។ ទឹកសមុទ្រថ្លាឆ្វេង ហើយមានជម្រៅរាក់ៗនៅតាមឆ្នេរមួយចំនួន ដែលអនុញ្ញាតឲ្យអ្នកហែលទឹកលេងដោយសេរី។ អ្នកក៏អាច ជិះទូកកាយ៉ាក់ ដើម្បីស្វែងយល់ពីឆ្នេរលាក់កំបាំង ឬ ជិះទូកក្តោង ដើម្បីរីករាយនឹងទេសភាពសមុទ្រដ៏ធំល្វឹងល្វើយ។ សម្រាប់អ្នកចូលចិត្តផ្សងព្រេង ការដើរលេងក្នុងព្រៃ គឺជាជម្រើសដ៏ល្អមួយដើម្បីស្វែងយល់ពីសម្រស់ធម្មជាតិបៃតងស្រងាត់នៃកោះ។ អ្នកនឹងមានឱកាសបានឃើញពពួកសត្វព្រៃ និងរុក្ខជាតិប្លែកៗនៅក្នុងព្រៃក្រាស់។ មួយវិញទៀត ការទស្សនាជីវភ្លើងនៅពេលយប់គឺជាបទពិសោធន៍ដ៏អស្ចារ្យដែលអ្នកមិនគួររំលង។ ជីវភ្លើងទាំងនេះបញ្ចេញពន្លឺភ្លឹបភ្លែតៗនៅក្នុងទឹកសមុទ្រងងឹត បង្កើតបានជាទស្សនីយភាពដ៏អស្ចារ្យបំផុត។ ក្រៅពីនេះ អ្នកក៏អាចសាកល្បង ជិះខ្សែរ៉ក នៅលើកោះរ៉ុងដើម្បីទទួលបានបទពិសោធន៍ថ្មី និងមើលទេសភាពពីលើអាកាស។ សកម្មភាពទាំងអស់នេះធានាថានឹងធ្វើឲ្យដំណើរកម្សាន្តរបស់អ្នកកាន់តែមានន័យ។ នៅពេលរាត្រីឈានចូលមកដល់ នៅលើកោះរ៉ុង ជាពិសេសនៅតំបន់ កោះទុយ ក្លាយជាកន្លែងដ៏រស់រវើកបំផុត។ មាន បារ៍ និងក្លឹបរាត្រី ជាច្រើនដែលបើករហូតដល់យប់ជ្រៅ ផ្តល់ជូននូវតន្ត្រីកម្សាន្ត ភេសជ្ជៈ បានញ៉ាំងបរិយាកាសឲ្យកាន់តែសប្បាយរីករាយ។ ភ្ញៀវទេសចរអាចជួបជុំគ្នា រាំលេងកម្សាន្ត ឬគ្រាន់តែអង្គុយសម្រាកលំហែក្រោមពន្លឺខែ។ ជីវិតរាត្រីនៅលើកោះរ៉ុងមានភាពប្លែកពីគេ ដោយសារវាមានលក្ខណៈសាមញ្ញ ប៉ុន្តែពោរពេញដោយទិដ្ឋភាពស្អាតអស្ចារ្យ។ អ្នកអាចចំណាយពេលជជែកលេងជាមួយមិត្តភក្តិថ្មី ឬគ្រាន់តែរីករាយនឹងតន្ត្រីដ៏ពីរោះ។ ភាពអ៊ូអរនៃពេលរាត្រីនៅកោះទុយ ពិតជាធ្វើឲ្យកោះរ៉ុងកាន់តែមានមន្តស្នេហ៍។ ផ្ទុយពីភាពអ៊ូអររបស់កោះរ៉ុង កោះរ៉ុងសន្លឹម គឺជាកោះមានទំហំតូចជាង ដែលមានភាពស្ងប់ស្ងាត់ ទេសភាពស្រស់ស្អាត ហើយមានលក្ខណៈឯកជនច្រើនជាង។ វាជាកន្លែងដ៏ល្អសម្រាប់អ្នកដែលចង់គេចចេញពីភាពអ៊ូអរនៃទីប្រជុំជន និងស្វែងរកសន្តិភាពផ្លូវចិត្ត។ កោះនេះត្រូវបានគេស្គាល់ថាជាឋានសួគ៌សម្រាប់អ្នកចូលចិត្តធម្មជាតិ និងអ្នកដែលចង់សម្រាកលំហែយ៉ាងពិតប្រាកដ។ កោះរ៉ុងសន្លឹមមានឆ្នេរខ្សាច់ដ៏ស្រស់ស្អាត និងស្ងប់ស្ងាត់ជាច្រើន។ ឆ្នេរសាឡុង គឺជាឆ្នេរដ៏ល្បីល្បាញបំផុតនៅលើកោះនេះ ដែលមានរាងកោងដូចព្រះច័ន្ទពាក់កណ្ដាលវង់ និងខ្សាច់ ស ម៉ដ្ឋ។ វាជាកន្លែងដ៏ល្អសម្រាប់ហែលទឹក និងងូតនៅពេលថ្ងៃ។ ឆ្នេរម្កក់ គឺជាភូមិអ្នកនេសាទតូចមួយដែលមានភាពទាក់ទាញជាមួយនឹងផ្ទះបណ្តែតទឹក និងទូកនេសាទចម្រុះពណ៌។ វាជាកន្លែងដ៏ល្អសម្រាប់ស្វែងយល់ពីជីវិតរស់នៅរបស់ប្រជាជនក្នុងតំបន់នោះ។ ឆ្នេរប្រជុំកោះ គឺជាឆ្នេរដ៏ស្ងប់ស្ងាត់មួយទៀតដែលផ្តល់នូវភាពឯកជនខ្ពស់។ ឆ្នេរនេះមានខ្សាច់ពណ៌មាស និងទឹកសមុទ្រថ្លាឆ្វេង ដែលស័ក្តិសមសម្រាប់ការសម្រាកលំហែដ៏ពេញនិយម។ ឆ្នេរនីមួយៗនៅលើកោះរ៉ុងសន្លឹមផ្តល់នូវបទពិសោធន៍ប្លែកពីគ្នា ព្រោះវាបានរក្សានូវភាពស្ងប់ស្ងាត់ និងធម្មជាតិដើមមិនកែច្នៃ។ នៅលើកោះរ៉ុងសន្លឹម សកម្មភាពកម្សាន្តភាគច្រើនផ្តោតលើការរីករាយជាមួយសម្រស់ធម្មជាតិ និងការសម្រាកលំហែកាយ។ ការហែលទឹក និងលំហែ នៅតាមឆ្នេរខ្សាច់ដ៏ស្រស់ស្អាតគឺជាសកម្មភាពដ៏ពេញនិយមបំផុតនៅទីនោះ។ ទឹកសមុទ្រនៅទីនេះមានសភាពស្ងប់ស្ងាត់ និងថ្លាឆ្វេង ដែលអាចឲ្យអ្នកហែលទឹក ឬគ្រាន់តែអណ្តែតលើផ្ទៃទឹកក៏មានអារម្មណ៍រីករាយដែរ។ អ្នកក៏អាច ដើរលេងឆ្លងកាត់កោះ ដើម្បីស្វែងយល់ពីទិដ្ឋភាពប្លែកៗនៃព្រៃឈើ និងឆ្នេរខ្សាច់ផងដែរ។ ការទស្សនាភូមិអ្នកនេសាទ នៅឆ្នេរម្កាក់ គឺជាឱកាសដ៏ល្អមួយដើម្បីស្វែងយល់ពីវប្បធម៌ និងជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាជនក្នុងតំបន់ ហើយអ្នកអាចមើលឃើញពីរបៀបដែលពួកគេរស់នៅ និងនេសាទ។ ដូចគ្នានឹងកោះរ៉ុងដែរ ការទស្សនាជីវភ្លើង នៅពេលយប់ក៏មាននៅលើកោះរ៉ុងសន្លឹមផងដែរ។ ភាពស្ងប់ស្ងាត់នៃកោះនេះធ្វើឲ្យការទស្សនាជីវភ្លើងកាន់តែមានភាពអស្ចារ្យ ដោយសារពន្លឺរបស់វាមានភាពច្បាស់ជាងមុន។ សកម្មភាពទាំងអស់នេះផ្តល់នូវបទពិសោធន៍ដ៏ប្លែក និងមិនអាចបំភ្លេចបានសម្រាប់អ្នកដែលចង់ស្វែងរកភាពស្ងប់ស្ងាត់។ ការធ្វើដំណើរទៅកាន់កោះរ៉ុង និងកោះរ៉ុងសន្លឹមមានភាពងាយស្រួល ប៉ុន្តែតម្រូវឲ្យមានការរៀបចំផែនការខ្លះៗជាមុន។ ដើម្បីទៅដល់កោះទាំងពីរនេះ អ្នកត្រូវធ្វើដំណើរចេញពី ខេត្តព្រះសីហនុ ដែលមានក្រុមហ៊ុនទូកជាច្រើនដែលផ្តល់សេវាកម្មដឹកជញ្ជូនទៅកាន់កោះទាំងពីរនេះ។ ជាទូទៅ ទូកចេញដំណើរពីកំពង់ផែអូបែកក្អម ឬកំពង់ផែផ្សេងទៀតក្នុងក្រុងព្រះសីហនុ ហើយអ្នកអាចជ្រើសរើសប្រភេទទូកទៅតាមចំណង់ចំណូលចិត្ត និងថវិកា។ មាន ទូកល្បឿនលឿន ដែលចំណាយពេលប្រហែល ៤៥ នាទីទៅ ១ ម៉ោងដើម្បីទៅដល់កោះ។ ទូកប្រភេទនេះមានតម្លៃថ្លៃជាងបន្តិច ប៉ុន្តែចំណេញពេលវេលា។ ក្រៅពីនេះ ក៏មាន ទូកធម្មតា ដែលចំណាយពេលប្រហែល ២ ទៅ ៣ ម៉ោង និងមានតម្លៃថោកជាង។ ទូកទាំងនេះជាធម្មតាមានចេញដំណើរច្រើនជើងក្នុងមួយថ្ងៃ ដូច្នេះអ្នកគួរកក់សំបុត្រទុកជាមុន ជាពិសេសក្នុងរដូវប្រាំង ឬថ្ងៃឈប់សម្រាកសាធារណៈ ដើម្បីធានាថាអ្នកមានកន្លែងអង្គុយ។ ពេលទៅដល់កោះ ទូកនឹងទម្លាក់អ្នកនៅផែសំខាន់ៗនៅលើកោះនីមួយៗ។ នៅពេលអ្នកទៅដល់កោះរ៉ុង ឬកោះរ៉ុងសន្លឹម អ្នកមានជម្រើសជាច្រើនក្នុងការលេងកម្សាន្ត។ អ្នកអាចជ្រើសរើស ស្នាក់នៅលើកោះណាមួយ ហើយធ្វើដំណើរកម្សាន្តមួយថ្ងៃទៅកាន់កោះម្ខាងទៀត។ ឧទាហរណ៍ ប្រសិនបើអ្នកស្នាក់នៅលើកោះរ៉ុង អ្នកអាចជួលទូកកម្សាន្តមួយថ្ងៃដើម្បីទៅលេងកោះរ៉ុងសន្លឹម និងត្រឡប់មកវិញនៅពេលល្ងាច។ ជម្រើសមួយទៀតគឺ ស្នាក់នៅកោះទាំងពីរ ដោយចំណាយពេលប៉ុន្មានយប់នៅលើកោះរ៉ុង ហើយប៉ុន្មានយប់ទៀតនៅលើកោះរ៉ុងសន្លឹម។ វិធីនេះអនុញ្ញាតឲ្យអ្នកស្វែងយល់ពីភាពប្លែកគ្នានៃកោះនីមួយៗបានយ៉ាងពេញលេញ។ ក្រុមហ៊ុនទូកខ្លះក៏មានកញ្ចប់ទេសចរណ៍ដែលរួមបញ្ចូលការទៅលេងកោះទាំងពីរក្នុងពេលតែមួយផងដែរ។ អ្នកអាចពិគ្រោះជាមួយក្រុមហ៊ុនទេសចរណ៍ ឬភ្នាក់ងារទេសចរណ៍នៅព្រះសីហនុដើម្បីស្វែងរកជម្រើសដែលស័ក្តិសមបំផុតសម្រាប់អ្នក។ ជម្រើសនីមួយៗផ្តល់នូវបទពិសោធន៍ខុសៗគ្នា ដូច្នេះគួរតែពិចារណាពីពេលវេលា និងថវិកាផ្ទាល់ខ្លួន។ ដើម្បីឲ្យដំណើរកម្សាន្តរបស់អ្នកប្រព្រឹត្តទៅដោយរលូន សូមកុំភ្លេចនូវគន្លឹះសំខាន់ៗមួយចំនួន។ អ្នកត្រូវកក់សំបុត្រទូក និងកន្លែងស្នាក់នៅទុកជាមុន ជាពិសេសក្នុងរដូវទេសចរណ៍ខ្ពស់។ វានឹងជួយឲ្យអ្នកជៀសវាងការខកខាន ឬការឡើងថ្លៃដោយមិនអាចទាយទុកជាមុនបាន។ ត្រៀមលុយសុទ្ធ ឲ្យបានគ្រប់គ្រាន់ ព្រោះនៅលើកោះមានម៉ាស៊ីន អេធីអឹម តិចតួចណាស់ ហើយកន្លែងខ្លះក៏មិនទទួលការទូទាត់តាមកាតផងដែរ។ របស់របរប្រើប្រាស់ផ្ទាល់ខ្លួនដូចជា ឡេការពារកម្តៅថ្ងៃ មួក វ៉ែនតា ថ្នាំការពារមូស និងសម្លៀកបំពាក់ដែលស្រាលៗ គឺជារបស់ចាំបាច់ដែលអ្នកគួរតែមាន។ កាមេរ៉ា ក៏សំខាន់ផងដែរដើម្បីថតរូបភាពអនុស្សាវរីយ៍ដ៏ស្រស់ស្អាត។ សូមថែរក្សាបរិស្ថាន ដោយមិនបោះសំរាមពាសវាលពាសកាល និងគោរពវប្បធម៌ប្រពៃណីរបស់ប្រជាជនក្នុងតំបន់។ ការយល់ដឹងពីលក្ខខណ្ឌអាកាសធាតុក៏សំខាន់ដូចគ្នា ព្រោះរលកអាចមានសភាពបក់បោកខ្លាំងក្នុងរដូវវស្សា។ ការត្រៀមខ្លួនបានល្អនឹងធ្វើឲ្យដំណើរកម្សាន្តរបស់អ្នកកាន់តែរីករាយ និងសម្រេចបានតាមការគ្រោងទុក។ នៅលើកោះរ៉ុង និងកោះរ៉ុងសន្លឹម មានជម្រើសកន្លែងស្នាក់នៅជាច្រើនប្រភេទដែលស័ក្តិសមសម្រាប់ថវិកា និងចំណង់ចំណូលចិត្តផ្សេងៗគ្នា។ អ្នកអាចរកឃើញ ផ្ទះសំណាក់ ដែលមានតម្លៃសមរម្យសម្រាប់អ្នកដែលចង់សន្សំសំចៃថវិកា។ ផ្ទះសំណាក់ ទាំងនេះផ្តល់នូវបន្ទប់ធម្មតាៗ ប៉ុន្តែស្អាត និងមានផាសុកភាព។ សម្រាប់អ្នកដែលចង់បានភាពប្រណីត និងសេវាកម្មល្អប្រសើរ ក៏មានសណ្ឋាគារដែលផ្តល់ជូននូវបន្ទប់ទំនើប អាងហែលទឹក និងភោជនីយដ្ឋានផងដែរ។ សណ្ឋាគារ ទាំងនេះជាធម្មតាស្ថិតនៅតាមបណ្តោយឆ្នេរដ៏ស្រស់ស្អាត។ សណ្ឋាគារ ផ្តល់ជូននូវបន្ទប់ស្នាក់នៅរួមគ្នា ដែលមានតម្លៃថោកបំផុត និងជាឱកាសដ៏ល្អដើម្បីជួបមិត្តភក្តិថ្មីៗមកពីជុំវិញពិភពលោក។ សណ្ឋាគារ ខ្លះទៀតក៏មានបន្ទប់ឯកជនផងដែរ មិនថាអ្នកមានថវិកាប៉ុន្មានទេ អ្នកនឹងអាចរកឃើញកន្លែងស្នាក់នៅដែលស័ក្តិសមសម្រាប់អ្នកនៅលើកោះទាំងពីរនេះ។ សរុបមក កោះរ៉ុង និងកោះរ៉ុងសន្លឹម ពិតជាត្បូងពេជ្រដ៏មានតម្លៃរបស់កម្ពុជា ដែលផ្តល់ជូននូវបទពិសោធន៍ទេសចរណ៍ដ៏ប្លែក និងមិនអាចបំភ្លេចបាន។ មិនថាអ្នកជាអ្នកចូលចិត្តភាពអ៊ូអរ និងសកម្មភាពផ្សងព្រេង ឬជាអ្នកដែលចង់ស្វែងរកភាពស្ងប់ស្ងាត់ និងលំហែរកាយនោះទេ កោះទាំងពីរនេះសុទ្ធតែអាចបំពេញបំណងរបស់អ្នកបាន។ សម្រស់ធម្មជាតិដ៏អស្ចារ្យ ឆ្នេរខ្សាច់សក្បុស ទឹកសមុទ្រថ្លាឆ្វេង និងជីវិតរាត្រីដ៏រស់រវើក នឹងធ្វើឲ្យអ្នកចង់ត្រឡប់មកទីនេះម្តងហើយម្តងទៀត។